សម័យលង្វែក បានចាប់ផ្ដើមឡើងនៅសតវត្សរ៍ទី ១៦ បន្ទាប់ពីការដួលរលំនៃមជ្ឈមណ្ឌលអំណាចនៅអង្គរ គឺជាសម័យកាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រាជធានីត្រូវបានផ្លាស់ប្តូរមកកាន់ លង្វែក ដែលជាទីតាំងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់។ សម័យកាលនេះត្រូវបានគេចាត់ទុកថាជាយុគសម័យដ៏លំបាកមួយ ពោរពេញទៅដោយភាពចលាចលផ្ទៃក្នុង ការឈ្លានពានពីប្រទេសជិតខាង និងការបែកបាក់នយោបាយ។ យ៉ាងណាមិញ ទោះបីជាមានឧបសគ្គយ៉ាងណាក្តី ក៏ការកសាងនៅតែបន្ត ខណៈព្រះមហាក្សត្របានព្យាយាមពង្រឹងរាជាណាចក្រ និងរក្សាទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដទៃ។ បន្ទាប់ពីព្រះបាទចន្ទរាជាវាយឈ្នះស្ដេចកន ឬ ហៅថាស្រីជេដ្ឋា នៅឆ្នាំ ១៥២៥ ព្រះអង្គបានបញ្ជាឱ្យសាងសង់ បន្ទាយលង្វែក ចាប់ពីឆ្នាំ ១៥២៧ ដល់ឆ្នាំ ១៥២៩ ដោយចំណាយពេល ៣ ឆ្នាំ។ បន្ទាយនេះត្រូវបានជ្រើសរើសជាទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដោយមានទន្លេ បឹង និងព្រៃឈើជាច្រើនជារបាំងធម្មជាតិ។ បន្ទាយលង្វែកមានរាងបួនជ្រុង ដែលមានបណ្ដោយ ៣ គីឡូម៉ែត្រ និងទទឹង ២ គីឡូម៉ែត្រ។ កំពែងដីមានកម្ពស់ ១៥ ហត្ថ ស្មើនឹងប្រមាណ ៧.៥ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយគូទឹក និងដាំដើមឫស្សីកម្រាស់ ២ សិន ស្មើនឹង៨០ ម៉ែត្រ ព័ទ្ធជុំវិញយ៉ាងមាំមួន។ នៅក្នុងបន្ទាយលង្វែក ព្រះអង្គបានកសាងនូវសំណង់សំខាន់ៗជាច្រើន រួមមាន ព្រះបរមរាជវាំង បន្ទាយទាហាន ផ្ទះសម្រាប់ស្រីស្នំ ២២ ខ្នង រោងដំរី រោងសេះ ប្រាសាទពីរ។ លើសពីនេះ ព្រមទាំងជីកស្រះធំៗចំនួន ៤ នៅគ្រប់ទិស ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមត្រី។ ឃ្លាំងចំនួន ១៥ ខ្នងត្រូវបានសង់ឡើងសម្រាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក និងស្បៀងអាហារផ្សេងៗ។ បន្ទាយលង្វែកមានទ្វារធំ ៤ នៅទិសធំទាំងបួន និងទ្វារតូច ៤ នៅចំជ្រុងនៃទិសតូចទាំងបួន។ ក្រៅពីនេះ ក៏មានសួនច្បារធំ ២ ភូមិអ្នកស្រុក ៤ និងវត្តអារាម ៥ កន្លែង ដែលជាមជ្ឈមណ្ឌលសាសនា និងសង្គម។ បើតាមសំដី លោក អ៊ុក អ៊ូ អតីតមេឃុំលង្វែកនាឆ្នាំ ១៩៧០ បានអះអាងថា សេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ ដែលបង្ហាញពីទំហំដ៏ធំធេងនៃបន្ទាយនេះ។ ព្រះបាទចន្ទរាជា ក៏បានយកចិត្តទុកដាក់លើវិស័យសាសនា និងអក្សរសាស្ត្រផងដែរ។ ព្រះអង្គបានកសាង ព្រះត្រឡែងកែង ដែលជាព្រះបែរភក្ត្រទៅទិសទាំងបួនទល់ខ្នងគ្នា ព្រះកែវ និងព្រះគោចំនួន ១២។ ក្នុងពោះគោនោះ ព្រះអង្គបានដាក់គម្ពីរក្បួនខ្នាតជាច្រើន រួមទាំងឯកសារមួយចំនួនដែលនៅសេសសល់តាំងពីសម័យអង្គរមកម្ល៉េះ។ ព្រះអង្គបានប្រមូលអ្នកប្រាជ្ញ បណ្ឌិត និងបញ្ញវន្ត ដើម្បីចងក្រងគម្ពីរ ឯកសារ និងបណ្ដុះបណ្ដាលចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ ។ វាជាទង្វើដ៏កម្រមិនធ្លាប់មានព្រះមហាក្សត្រអង្គណាមួយធ្វើដូចនេះពីមុនមក។ ចំពោះសេដ្ឋកិច្ច ព្រះអង្គបញ្ជាឱ្យកាប់ឆ្ការព្រៃ ពង្រីកផ្ទៃដីធ្វើស្រែ ចំការ និងសិប្បកម្មស្លដែកផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ។ នៅសម័យលង្វែកត្រូវបានដឹកនាំដោយព្រះមហាក្សត្រសំខាន់ៗជាច្រើនអង្គ ដែលបានព្យាយាមពង្រឹង និងការពារនគរ។ ដំបូងគឺ ព្រះបាទចន្ទរាជា ១៥១៦-១៥៦៦ នៃគ្រិស្តសករាជ ដែលព្រះអង្គជាវីរបុរសជាតិដែលបានបង្រួបបង្រួមនគរឡើងវិញ និងបានស្ថាបនារាជធានីលង្វែក។ ព្រះអង្គបានដឹកនាំកងទ័ពតទល់នឹងសៀមជាច្រើនលើក ហើយនៅឆ្នាំ ១៥២៥ ព្រះអង្គបានកម្ចាត់ស្ដេចកន។ នៅឆ្នាំ ១៥៣០ ព្រះអង្គបានកម្ចាត់ទ័ពសៀម ៩ ម៉ឺននាក់របស់ពញ្ញាអុងនៅពោធិ៍សាត់។ ព្រះអង្គក៏បានរំដោះខេត្តខាងលិចបស្ចិមបុរីនៅឆ្នាំ ១៥៣១ និងខេត្តចន្ទបុរីនៅឆ្នាំ ១៥៥៧។ ព្រះអង្គបានវាយចូលប្រទេសសៀមពីរលើកទៀតគឺនៅឆ្នាំ ១៥៥៩ និងឆ្នាំ ១៥៦២។ ព្រះអង្គជាស្ដេចដែលមានស្នាព្រះហស្ថខាងចម្បាំង រំដោះទឹកដី ការពារមាតុភូមិ ទំនុកបម្រុងព្រះពុទ្ធសាសនា និងយកព្រះទ័យទុកដាក់លើអក្សរសាស្ត្រ និងសេដ្ឋកិច្ច ទីពីរគឺ ព្រះបាទបរមរាជាទី៤ ព្រះអង្គគឺជាបុត្រទី២ របស់ព្រះបាទចន្ទរាជា ដែលបានសោយរាជ្យពីឆ្នាំ ១៥៦៦ ដល់ ១៥៧៦។ ព្រះអង្គបានបន្តនយោបាយការពារទឹកដីរបស់ព្រះបិតា។ ដោយឆ្លៀតឱកាសដែលសៀមកំពុងចុះខ្សោយព្រោះភូមាត្រួតត្រាអយុធ្យា (ឆ្នាំ ១៥៦៤) ព្រះអង្គបានលើកទ័ពទៅវាយសៀមនៅឆ្នាំ ១៥៦៨។ ព្រះអង្គបានរំដោះខេត្តនៅភាគខាងលិច និងចាប់បានឈ្លើយសឹកជាច្រើន។" ព្រះបាទបរមរាជាទី៤ បានលើកទ័ពទៅវាយសៀមនៅឆ្នាំ ១៥៦៨ ហើយបានរំដោះខេត្តនគររាជសីមា។ ព្រះអង្គបានយាងទៅគង់នៅតំបន់អង្គរនៅឆ្នាំ ១៥៧៦ មុនពេលទ្រង់សោយទិវង្គត។ ទីបីគឺ ព្រះបាទសត្ថាទី១ ហៅថា បរមរាជាទី៥ ឆ្នាំ ១៥៧៦-១៥៨៦ នៃគ្រិស្តសករាជ ជាបុត្រច្បងរបស់ព្រះបាទបរមរាជាទី៤ បានតែងតាំងស្រីសុរិយោពណ៌ជាមហាឧបរាជ។ ព្រះអង្គបានលើកទ័ពទៅវាយក្រុងអយុធ្យា ៣ ដងចន្លោះឆ្នាំ ១៥៧៤-១៥៨០ ។ ទ្រង់បានបញ្ជាឱ្យស្រីសុរិយោពណ៌នាំទ័ពខ្មែរទៅជួយសៀមវាយភូមាដែលត្រួតត្រាអយុធ្យា។ ទំនាក់ទំនងជាមួយសៀមនៅតែបន្តតានតឹង ដោយមានការវាយលុក និងដណ្តើមទឹកដីគ្នាទៅវិញទៅមក។ នៅឆ្នាំ ១៥៨៦ ព្រះអង្គបានលើកបុត្រដែលមានអាយុ ១១ ឆ្នាំឱ្យសោយរាជ្យ ដែលនាំឱ្យមានការមិនពេញចិត្តពីមន្ត្រី និងប្រជារាស្ត្រ។ ទីបួនគឺ ព្រះបាទជ័យជេដ្ឋាទី១ (ឆ្នាំ ១៥៨៦-១៥៩៤) ជាបុត្រច្បងរបស់ព្រះសត្ថាទី១ ដែលបានឡើងសោយរាជ្យទាំងវ័យក្មេង។ ព្រះអង្គបានភៀសខ្លួនទៅឡាវនៅពេលបន្ទាយលង្វែកបែកបាក់។ ទីប្រាំ ព្រះបាទរាមាជើងព្រៃ (ឆ្នាំ ១៥៩៤-១៥៩៦) ជាញាតិវង្សរបស់ព្រះសត្ថាទី១ ដែលបានរំដោះក្រុងលង្វែកពីសៀម និងតាំងរាជធានីនៅស្រីសន្ធរ ឬ ទួលបាសាន។ ព្រះអង្គត្រូវបានធ្វើគុតដោយពួកអេស្ប៉ាញ៉ុល។ ទីប្រាំមួយ ចៅពញាតន់ ឬ ព្រះបរមរាជាទី៦ (ឆ្នាំ ១៥៩៦-១៥៩៩) ជាបុត្រទី ២ របស់ព្រះបាទសត្ថាទី១។ ព្រះអង្គឡើងសោយរាជ្យនៅស្រីសន្ធរ និងបានតែងតាំងពួកអឺរ៉ុប វេឡូសូ និងរីស ជាចៅហ្វាយខេត្ត ដែលនាំឱ្យមានការមិនពេញចិត្តពីមន្ត្រីខ្មែរ។ ព្រះអង្គត្រូវពួកចាមធ្វើគុតនៅឆ្នាំ ១៥៩៩។ ទីប្រាំពីរ ចៅពញាអន ឬព្រះបរមរាជាទី៧ (ឆ្នាំ ១៥៩៩-១៦០០) ជាបុត្ររបស់បរមរាជាទី៤។ ព្រះអង្គបានបន្តគ្រប់គ្រងប្រទេសដែលពោរពេញដោយភាពចលាចល និងការបះបោរ។ ព្រះអង្គមិនបានប្រកបដោយទសពិធរាជធម៌ ហើយត្រូវបានធ្វើគុតនៅថ្ងៃចម្រើនព្រះជន្ម ដោយសារអំពើអាក្រក់របស់ព្រះអង្គ។ ចុងក្រោយគឺ ចៅពញាញោម ឬសម្ដេចកែវហ្វា (ឆ្នាំ ១៦០០-១៦០៣) ជាបុត្រពៅរបស់ព្រះបាទសត្ថាទី១។ ព្រះអង្គបានធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពអនាធិបតេយ្យ។ ព្រះអង្គមិនបានគិតពីប្រទេសជាតិឡើយ តែងតែដើរលេង កំសាន្ត បរបាញ់សត្វ និងស្រឡាញ់ស្រីញី ដែលនាំឱ្យប្រទេសធ្លាក់ក្នុងភាពអនាធិបតេយ្យ និងឧក្រិដ្ឋកម្មកើតពាសពេញ។ ដោយសារអំពើរបស់ព្រះអង្គ ប្រជារាស្ត្របានសុំឱ្យព្រះស្រីសុរិយោពណ៌ ដែលគង់នៅសៀម ត្រឡប់មកគ្រងរាជ្យវិញ។ នៅឆ្នាំ ១៦០៣ ព្រះបាទស្រីសុរិយោពណ៌បានដឹកនាំទ័ពសៀមមកធ្វើឃាតពញាញោម ហើយលើករាជធានីមកតាំងនៅឧដុង្គ។ ក្នុងសម័យលង្វែក កម្ពុជាបានរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាង និងប្រទេសឆ្ងាយៗមួយចំនួនផងដែរ។ ចំពោះទំនាក់ទំនងជាមួយសៀម គឺជាទំនាក់ទំនងដ៏តានតឹងបំផុត ដែលពោរពេញដោយសង្គ្រាមឥតឈប់ឈរ។ សៀមបានព្យាយាមពង្រីកឥទ្ធិពល និងដណ្តើមទឹកដីខ្មែរ ព្រឹត្តិការណ៍សំខាន់គឺការដួលរលំនៃលង្វែកនៅឆ្នាំ ១៥៩៤។ យ៉ាងណាមិញ សៀមធ្លាប់បានធ្វើសន្ធិសញ្ញាចងសម្ព័ន្ធមេត្រីជាមួយខ្មែរនៅឆ្នាំ ១៥៧៤ ដោយសារការវាយប្រហារពីភូមា។ រីឯទំនាក់ទំនងជាមួយលាវ មានទំនាក់ទំនងល្អ និងមានការរៀបអភិសេករវាងរាជវង្សានុវង្ស។ ចំណែកទំនាក់ទំនងជាមួយភូមា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសៀមចុះខ្សោយ ដោយការវាយដណ្ដើមក្រុងអយុធ្យា។ ការចុះខ្សោយរបស់សៀមនេះបានផ្ដល់ឱកាសឱ្យខ្មែរអាចវាយបក និងរំដោះទឹកដីមួយចំនួនបាន។ ពួកបព្វជិតព័រទុយហ្គាល់ដូចជា ហ្គាស្ប៉ាដាគ្រួស បានមកដល់លង្វែកនៅឆ្នាំ ១៥៥៥ ក្នុងបំណងផ្សព្វផ្សាយសាសនាគ្រិស្ត ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារខ្មែរមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ ព្រះបាទចន្ទរាជាបានរាក់ទាក់ពួកគេណាស់ ក្រោយមក មានបព្វជិតព័រទុយហ្គាល់ផ្សេងទៀតដូចជា ឡូប៉ូ ខាដូសូ និង ចូអៅ ម៉ាឌីរ៉ា បានមកដល់នៅឆ្នាំ ១៥៧០។ ព្រះបាទសត្ថាទី១ ក៏បានទាក់ទងសុំជំនួយពីពួកអេស្ប៉ាញដែលត្រួតត្រានៅហ្វីលីពីន ដើម្បីទប់ទល់នឹងសៀម។ វត្តមានរបស់ពួកអឺរ៉ុបទាំងនេះបានបង្កឱ្យមានឥទ្ធិពលលើនយោបាយខ្មែរ និងជម្លោះផ្ទៃក្នុងផងដែរ រហូតដល់ពួកគេមួយចំនួនត្រូវបានសម្លាប់។ ចំពោះ ការដួលរលំនៃបន្ទាយលង្វែកនៅឆ្នាំ ១៥៩៤ គឺជាព្រឹត្តិការណ៍ដ៏សោកសៅបំផុតមួយ ដែលបណ្ដាលមកពីមូលហេតុជាច្រើន។ ទីមួយគឺ ភាពចុះខ្សោយរបស់ព្រះរាជា ដោយព្រះសត្ថាទី១ ត្រូវបានគេចាត់ទុកថាបានធ្វើខុសក្នុងការតែងតាំងបុត្រដែលមានអាយុ ១១ ឆ្នាំឱ្យគ្រងរាជ្យ និងបុត្រអាយុ ៦ ឆ្នាំជាមហាឧបរាជ។ ទង្វើនេះបានធ្វើឱ្យរាជវង្សានុវង្ស មន្ត្រី និងប្រជារាស្ត្រមិនពេញចិត្ត ហើយបាត់បង់ស្មារតីប្រយុទ្ធ។ ព្រះសត្ថាទី១ បាននាំបុត្រទាំងពីររត់ភៀសខ្លួនទៅឡាវ ចំណែកឯព្រះស្រីសុរិយោពណ៌នៅការពារបន្ទាយ។ ទីពីរគឺ ល្បិចកលរបស់សៀម ដោយ សៀមបានបញ្ជូនមហាតលិកក្លែងខ្លួនជាអ្នកបួស មកស៊ើបការណ៍។ លើសពីនេះ ពួកសៀមបានបាចប្រាក់ដួងចូលក្នុងគុម្ពឫស្សី ដែលធ្វើឱ្យប្រជារាស្ត្រនាំគ្នាកាប់បំផ្លាញរបងការពារដ៏រឹងមាំរបស់បន្ទាយ។ ទីបីគឺ វិបត្តិផ្ទៃក្នុង ដោយមានការមិនពេញចិត្តចំពោះព្រះរាជា ការបែកបាក់ផ្ទៃក្នុង និងការបាត់បង់សាមគ្គីភាពបានធ្វើឱ្យប្រទេសចុះខ្សោយ។ ទីបួនគឺ ភាពក្រីក្ររបស់ប្រជារាស្ត្រ ដោយប្រជារាស្ត្រខ្មែរភាគច្រើនក្រីក្រ និងងាយរងគ្រោះដោយសារល្បិចកលរបស់សៀម។ ក្រោយបន្ទាយលង្វែកបែកបាក់ ប្រទេសកម្ពុជាបានជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ប្រទេសជាតិអស់ឥទ្ធិពល និងបានធ្លាក់ចុះជាប្រទេសទន់ខ្សោយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សៀមបានឆក់ប្លន់យកកេរដំណែលជាតិជាច្រើនដូចជា ក្បួនច្បាប់ អ្នកប្រាជ្ញ ព្រះគោ ព្រះកែវ និងវប្បធម៌។ ប្រទេសធ្លាក់ក្នុងភាពចលាចល មានគ្រោះទុរ្ភិក្ស និងការបាត់បង់ជំនឿលើព្រះរាជា។ កម្ពុជាបានបាត់បង់ខេត្តជាច្រើនទៅសៀម រួមមាន ចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប និងពោធិ៍សាត់។ សរុបមក សម័យលង្វែកគឺជាសម័យកាលដ៏ស្មុគស្មាញដែលបានបន្សល់ទុកនូវមេរៀនដ៏ជូរចត់។ ទោះជាយ៉ាងនេះក្ដី វាក៏ជាភស្តុតាងដែលបង្ហាញពីភាពរឹងមាំរបស់ប្រជាជនខ្មែរក្នុងការតស៊ូការពារជាតិ និងវប្បធម៌ផងដែរ។